ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋនៅកម្ពុជា មាននិកាយសំខាន់ពីរគឺ និកាយហីនយាន (ឬថេរវាទ) និង និកាយមហាយាន។ និកាយទាំងពីរនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលសីលធម៌ និងអរិយធម៌នៅក្នុងសង្គមខ្មែរ ក៏ដូចជានៅទូទាំងពិភពលោក។ ទោះបីជាមានគោលការណ៍រួមមួយចំនួនក៏ដោយ ក៏និកាយទាំងពីរនេះមានលក្ខណៈខុសប្លែកគ្នាយ៉ាងច្បាស់លាស់ ទាំងក្នុងទស្សនៈវិជ្ជា ការប្រតិបត្តិ និងគោលបំណងចុងក្រោយ។ និកាយមហាយាន មានន័យថាជាយានធំសម្រាប់ស្រោចស្រង់សត្វលោក។ និកាយមហាយាន ដែលមានន័យថា "យានធំ" គឺជាសាខាដ៏ធំមួយនៃព្រះពុទ្ធសាសនាដែលមានអ្នកកាន់យ៉ាងច្រើន។ ជាពិសេសនៅតំបន់អាស៊ីបូព៌ាដូចជា ចិន ជប៉ុន កូរ៉េ និងវៀតណាម។ និកាយនេះមានលក្ខណៈលេចធ្លោមួយចំនួនដែលធ្វើឲ្យអ្នកគោរពជឿជាក់យ៉ាងខ្លាំង។ គោលបំណងធំនៃការគោរពលើនិកាយមហាយាននេះ ដោយជឿថាខ្លួនជាយានដ៏ធំដែលអាចដឹកនាំសត្វលោកបានច្រើនទៅកាន់ឋានសួគ៌ និងការត្រាស់ដឹង។ ពួកគេផ្តោតសំខាន់លើការអប់រំពុទ្ធបរិស័ទឱ្យមានចិត្តជ្រះថ្លា និងមានសេចក្តីករុណាធម៌។ និកាយនេះគោរពតាម លទ្ធិអាចរិយវាទ ដែលតម្រូវឱ្យត្រងត្រាប់ស្តាប់គ្រូអាចារ្យតៗគ្នា និងពឹងផ្អែកលើគម្ពីរសាសនាដែលខុសប្លែកពីគម្ពីរព្រះត្រៃបិដករបស់ហីនយាន។ គម្ពីរទាំងនោះរួមមាន លទ្ធម្មបុប្ផារីកៈ, លង្ការវតារសូត្រ, និង សុវណ្ណប្រភាស ជាដើម ដែលភាគច្រើនត្រូវបានកត់ត្រាជាភាសាសំស្ក្រឹត។ មួយវិញទៀតជំនឿដ៏សំខាន់មួយរបស់មហាយានគឺការគោរពដល់ ពោធិសត្វ ដែលជាបុគ្គលបានបំពេញបារមីដើម្បីត្រាស់ដឹង ប៉ុន្តែបានពន្យារពេលការចូលនិព្វានដើម្បីជួយស្រោចស្រង់សត្វលោកដទៃ។ ពោធិសត្វល្បីៗរួមមាន អវលោកិតេស្វរៈ (អ្នកសង្គ្រោះ) មញ្ជូស្រី (អ្នកត្រួតត្រាផ្លូវយុត្តិធម៌) និង ក្សិតិគត៌ (អ្នកស្រោចស្រង់មនុស្សពីឋាននរក)។ ទស្សនៈនិកាយមហាយានជឿថាព្រះពុទ្ធជា អច្ឆរិយបុគ្គល ដែលអាចបែងភាគស្ថិតនៅគ្រប់ទីកន្លែងអាស្រ័យដោយឈាន ដូចជាព្រះពុទ្ធ អមិតាភៈ ដែលគង់នៅទិសខាងលិចក្នុងឋានសួគ៌ សុខាវតី។ ដើម្បីសម្រេចបរមសុខ ពុទ្ធបរិស័ទមហាយានជឿថាគ្រាន់តែមានចិត្តជ្រះថ្លាចំពោះព្រះពុទ្ធគឺគ្រប់គ្រាន់ហើយ។ ពួកគេក៏ជឿថា កុសលល្អរបស់មនុស្សម្នាក់អាចជះឥទ្ធិពល ឬជួយស្រោចស្រង់អ្នកដទៃឱ្យរួចពីទុក្ខទោសបាន។ ព្រះសង្ឃមហាយានអនុញ្ញាតឱ្យស្លៀកខោ ពាក់អាវពណ៌លឿង និងអាចរកស៊ីជួញដូរបាន។ ទោះជាយ៉ាងនេះក្តី ពួកគេត្រូវបានបញ្ញត្តិឱ្យឆាន់តែម្ហូបបួស គ្មានសាច់ឡើយ។ និកាយហីនយាន សំដៅលើយានតូចសម្រាប់ឆ្ពោះទៅនិព្វាន។ និកាយហីនយាន ឬត្រូវបានគេស្គាល់ថា និកាយថេរវាទ (ដែលជាអ្នកកាន់និកាយដើម)។ ដោយនិកាយនេះមានភាពរីកសាយភាយខ្លាំងនៅអាស៊ីអាគ្នេយ៍ រួមមានកម្ពុជា ថៃ ឡាវ ភូមា និងស្រីលង្កា។ និកាយនេះមានលក្ខណៈសំខាន់ខ្លះៗដែលជំរុញឲ្យអ្នកគោរពមានការជឿជាក់។ និកាយហីនយានត្រូវបានគេហៅថា "យានតូច" ដោយសារពួកគេផ្តោតលើការដឹកនាំសត្វលោកក្នុងចំនួនតិចជាងទៅកាន់ព្រះនិព្វានដោយខ្លួនឯង។ គោលបំណងចម្បងគឺការសម្រេច អរហន្ត និង និព្វាន ជាគោលដៅធំបំផុត។ និកាយនេះត្រូវប្រកាន់ខ្ជាប់ពុទ្ធោវាទដើម ដោយគោរពតាម ពុទ្ធោវាទ ដែលមានចែងក្នុង គម្ពីរព្រះត្រៃបិដក តែមួយគត់។ ព្រះត្រៃបិដកជាភាសាខ្មែរមាន ១១០ ក្បាល និង ៨៤០០០ ព្រះធម្មក្ខន្ធ ដែលចែកជា វិនយបិដក សុត្តន្តបិដក និង អភិធម្មបិដក (ភាសាដែលប្រើជាភាសាបាលី។)។ ហីនយានជឿថាមានតែព្រះពុទ្ធមួយអង្គគត់ដែលអាចជួយស្រោចស្រង់សត្វលោកបាន។ ពួកគេជឿថាព្រះពុទ្ធអាចសម្រេចឈានហោះហើរបាន ប៉ុន្តែពុំមែនបែងភាគទៅគ្រប់ទិសទីនោះទេ។ ដើម្បីរួចផុតពីទុក្ខទោស និកាយហីនយានពន្យល់ថាបុគ្គលម្នាក់ៗត្រូវខិតខំសន្សំបុណ្យកុសលដោយខ្លួនឯង តាមរយៈការធ្វើទាន ភាវនា និងការអប់រំកាយ វាចា ចិត្តឱ្យល្អ។ គេជឿថាមានតែខ្លួនឯងផ្ទាល់ទេដែលអាចជួយខ្លួនឯងបាន។ និកាយនេះមានវិន័យព្រះសង្ឃតឹងរ៉ឹង ដោយតម្រូវព្រះសង្ឃហីនយានត្រូវគ្រងស្បង់ចីវរពណ៌លឿង និងមិនត្រូវបានបញ្ញត្តិឱ្យប្រកបរបររកស៊ីឡើយ។ ម្យ៉ាងវិញទៀត ពួកគេត្រូវបានអនុញ្ញាតឱ្យឆាន់សាច់បាន។ នៅក្នុងប្រទេសកម្ពុជា និកាយហីនយានត្រូវបានបែងចែកជាពីរគណៈធំៗគឺ គណៈមហានិកាយ និង គណៈធម្មយុត្តិកនិកាយ។ គណៈទាំងពីរនេះមានលក្ខណៈខុសគ្នាខ្លះៗទាំងផ្នែកធម៌ ផ្នែកវិន័យ ទម្លាប់ពាក់ស្បែកជើង កាន់បាត្រ និងទម្លាប់ឆាន់ភេសជ្ជៈបន្ទាប់ពីពេលថ្ងៃត្រង់។ គណៈមហានិកាយ ត្រូវស្លៀកស្បង់ចីវរមានប្រវែង ១៥ ហត្ថ។ សាមណេរគ្រងស្បង់ចីវរដណ្តប់ស្មាខាងឆ្វេង ហើយទុកស្មាខាងស្តាំទំនេររាល់ពេល។ ការសូត្រធម៌ត្រូវជួនគ្នាឱ្យល្អតាមរបៀប ហើយពេលសូត្រធម៌មិនអនុញ្ញាតឱ្យមានការរំខានឡើយ។ គណៈមហានិកាយបែងចែកជាពីរផ្នែកទៀតគឺ វត្តនិយមធម៌ចាស់ (ធម៌មិនបកប្រែពីបាលីមកខ្មែរ) និង វត្តនិយមធម៌ថ្មី (ធម៌បកប្រែពីបាលីមកខ្មែរដើម្បីងាយយល់)។ គណៈធម្មយុត្តិកនិកាយ ត្រូវស្លៀកស្បង់ចីវរមានប្រវែង ១០ ហត្ថ។ សាមណេរ និងភិក្ខុត្រូវបានអនុញ្ញាតឱ្យគ្រងស្បង់ចីវរលើស្មាទាំងសងខាង។ ការសូត្រធម៌ ឬបាលីត្រូវសូត្រដោយបញ្ចេញសំឡេងខ្សឹបៗ ហើយត្រូវសង្កត់សំឡេងគ្រប់ពាក្យដែលនៅខាងចុងឃ្លា។ ការអនុវត្ត និងការគោរពរបស់គណៈធម្មយុត្តិមានលក្ខណៈខិតទៅរកព្រះពុទ្ធច្រើនជាងគណៈមហានិកាយ។ បច្ចុប្បន្ន ប្រទេសកម្ពុជានៅតែមានបញ្ហាប្រឈមរវាងធម៌បុរាណ និងធម៌សម័យនៅក្នុងគណៈមហានិកាយ។ ការយល់ដឹងពីភាពខុសប្លែកគ្នារវាងនិកាយ និងគណៈទាំងនេះ នឹងជួយឱ្យសាធារណជនមានទស្សនៈកាន់តែទូលំទូលាយអំពីភាពសម្បូរបែបនៃព្រះពុទ្ធសាសនានៅកម្ពុជា និងលើពិភពលោក។